ដើម្បីទទួលបានប័ណ្ណបើកបរនៅកម្ពុជា មនុស្សពេញវ័យត្រូវបំពេញតាមលក្ខខណ្ឌ និងនីតិវិធីមួយចំនួន។ បេក្ខជនត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដើម្បីមានសិទ្ធិដាក់ពាក្យស្នើសុំប័ណ្ណបើកបរ។ ពួកគេត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាពជាឯកសារបញ្ជាក់អត្តសញ្ញាណ។ បេក្ខជនចាំបាច់ត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាពនៅមណ្ឌលប្រឡងយកប័ណ្ណបើកបរ។ ការពិនិត្យសុខភាពនេះរាប់បញ្ចូលទាំងការវាយតម្លៃសមត្ថភាពមើលឃើញ ដូចជាការមើលឃើញពណ៌ និងចម្ងាយ និងសមត្ថភាពស្ដាប់ ដើម្បីធានាថាអ្នកបើកបរមានសុខភាពល្អគ្រប់គ្រាន់។ បន្ទាប់ពីបំពេញលក្ខខណ្ឌសុខភាព បេក្ខជនត្រូវចុះឈ្មោះចូលរៀននៅសាលាបង្រៀនបើកបរដែលមានការទទួលស្គាល់ពីក្រសួងសាធារណការ និងដឹកជញ្ជូន។ ការចុះឈ្មោះត្រូវមានភ្ជាប់ជាមួយឯកសារចាំបាច់មួយចំនួន រួមមានអត្តសញ្ញាណបណ្ណ រូបថត៤x៦ ដែលមាន ផ្ទៃខាងក្រោយពណ៌ស និងលិខិតបញ្ជាក់សុខភាព។ វគ្គសិក្សានឹងផ្ដល់ចំណេះដឹងស៊ីជម្រៅអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដែលជាមូលដ្ឋានគ្រឹះសម្រាប់អ្នកបើកបរគ្រប់រូប។ ជាទួទៅ វគ្គសិក្សាក៏បង្រៀនអំពីសញ្ញាចរាចរណ៍គ្រប់ប្រភេទ និងអត្ថន័យរបស់វា ដើម្បីឲ្យអ្នកបើកបរអាចយល់ និងគោរពបានត្រឹមត្រូវ។ វគ្គសិក្សាត្រូវបានបែងចែកជាពីរផ្នែក គឺទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីធានាថាបេក្ខជនមានទាំងចំណេះដឹង និងជំនាញ។ បេក្ខជនត្រូវរៀនបើកបរជាមួយគ្រូបង្រៀនដែលមានជំនាញ និងបទពិសោធន៍ ដែលនឹងណែនាំពីបច្ចេកទេសបើកបរត្រឹមត្រូវ និងសុវត្ថិភាព។ ក្រោយបញ្ចប់ការសិក្សា បេក្ខជនត្រូវត្រៀមខ្លួនសម្រាប់ប្រឡង ដើម្បីវាយតម្លៃសមត្ថភាពរបស់ខ្លួន។ ការប្រឡងមានពីរផ្នែកធំៗ គឺផ្នែកទ្រឹស្តី និងផ្នែកអនុវត្ត។ ផ្នែកទ្រឹស្តីធ្វើឡើងតាមរយៈកុំព្យូទ័រ ដោយមានសំណួរពហុជម្រើស។ បេក្ខជនត្រូវឆ្លើយសំណួរអំពីច្បាប់ និងសញ្ញាចរាចរណ៍ ដែលបានរៀនក្នុងវគ្គសិក្សា។ ពិន្ទុអប្បបរមាសម្រាប់ជាប់គឺត្រូវមានចំនួនលើសពីពាក់កណ្ដាលនៃសំណួរសរុប។ បើធ្លាក់ផ្នែកទ្រឹស្តី បេក្ខជនអាចប្រឡងសាជាថ្មីនៅពេលក្រោយបានរហូតដល់ជាប់។ ផ្នែកអនុវត្តគឺការបើកបរនៅទីលានប្រឡងដែលបានកំណត់។ បេក្ខជនត្រូវបង្ហាញពីសមត្ថភាពបើកបររបស់ខ្លួនដោយគោរពតាមវិធានដែលបានកំណត់។ ដូច្នេះ វាត្រូវតែមានការបត់ ការចត ការបញ្ជូលរថយន្ត និងការបើកបរតាមគន្លងផ្លូវត្រឹមត្រូវ។ គ្រូប្រឡងនឹងតាមដានរាល់សកម្មភាពបើកបរ និងវាយតម្លៃលើភាពត្រឹមត្រូវ និងសុវត្ថិភាព។ នៅពេលប្រឡងជាប់ទាំងពីរផ្នែក បេក្ខជនអាចស្នើសុំប័ណ្ណបើកបរបាននៅមណ្ឌលប្រឡង។ ប័ណ្ណបើកបរនឹងត្រូវបានចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ប័ណ្ណនេះ មានសុពលភាពរយៈពេល ១០ ឆ្នាំ ហើយអាចប្រើប្រាស់បានរហូតដល់ថ្ងៃខែឆ្នាំដែលបានបញ្ជាក់នៅលើប័ណ្ណ។ បន្ទាប់ពី ១០ ឆ្នាំ បេក្ខជនត្រូវបន្តសុពលភាពប័ណ្ណនេះឡើងវិញ ដើម្បីបន្តប្រើប្រាស់។ ការមានប័ណ្ណបើកបរត្រឹមត្រូវ ជួយធានាសុវត្ថិភាពដល់អ្នកបើកបរខ្លួនឯង និងអ្នកដទៃនៅលើដងផ្លូវ។ វាជាកាតព្វកិច្ចដែលមនុស្សគ្រប់រូបត្រូវតែគោរពតាម ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ការគោរពច្បាប់ចរាចរណ៍គឺជារឿងសំខាន់បំផុតសម្រាប់សណ្តាប់ធ្នាប់សង្គម និងការធ្វើដំណើរប្រកបដោយសុវត្ថិភាព។